ការរក្សានូវអនាម័យ និងរបៀបរៀបរយក្នុងផ្ទះសម្បែងនាពេលរាត្រីគឺជាទម្លាប់ដ៏ល្អមួយដែលចាស់បុរាណខ្មែរតែងតែដាស់តឿនកូនចៅគ្រប់ជំនាន់មិនដែលខកខានឡើយ។ តាមជំនឿដ៏យូរលង់ណាស់មកហើយការទុកដាក់ម្ហូបអាហារឱ្យមានរបៀប គឺជាការបង្ហាញនូវការគោរពចំពោះម្ចាស់ទឹកម្ចាស់ដីដែលថែរក្សាគេហដ្ឋាន។ ការរៀបចំគ្របសម្ល ឬចំណីអាហារឱ្យជិតល្អមុនពេលចូលគេងនឹងជួយឱ្យសមាជិកគ្រួសារមានសេចក្តីសុខសាន្តផ្លូវចិត្ត និងមិនមានការរំខានពីអ្វីដែលមើលមិនឃើញ។ យោងតាមសម្តីបុរាណបានពោលថាការទុកអាហារឱ្យនៅចំហរមាត់ចាន គឺជាការហៅនូវរឿងមិនល្អឱ្យចូលមកក្នុងផ្ទះ ឬក៏នាំមកនូវភាពចង្រៃឧបទ្រពផ្សេងៗ។ ឯកិច្ចការងារបន្តិចបន្តួចក្នុងការគ្របគ្រងម្ហូបអាហារនេះ ក៏ជាក្បួនខ្នាតមួយដើម្បីការពារសិរីសួស្តីក្នុងគ្រួសារឱ្យនៅគង់វង្សបានយូរអង្វែងតទៅមុខទៀត។ ការយកចិត្តទុកដាក់លើរឿងនេះតាំងពីព្រលប់ គឺជាចំណុចចាប់ផ្តើមនៃការរស់នៅដោយមានភាពហ្មត់ចត់បំផុតសម្រាប់មនុស្សគ្រប់រូបក្នុងសង្គមខ្មែរ។ តាមរយៈការអនុវត្តបែបនេះយើងឃើញថា ផ្ទះសម្បែងនឹងមានភាពត្រជាក់ត្រជុំ និងមិនមានវត្តមាននៃពពួកអមនុស្សដែលតែងតែដើរស្វែងរកអាហារនាពេលយប់។ ជារឿយៗការធ្វេសប្រហែសមិនគ្របម្ហូបអាចបង្កឱ្យមានក្លិនភាយចេញទៅខាងក្រៅ ឬក៏ទាក់ទាញភ្នែកខ្មោចព្រាយដែលរស់នៅតាមដើមឈើធំៗដែលនៅក្បែរផ្ទះ។ រាល់ចានបាយដែលនៅសេសសល់ត្រូវតែដាក់ក្នុងទូឱ្យមានសុវត្ថិភាព ដើម្បីកុំឱ្យវិញ្ញាណអាក្រក់មកប៉ះពាល់ធ្វើឱ្យអាហារនោះបាត់បង់រសជាតិ។ អ្នកខ្លះជឿថាប្រសិនបើព្រលឹងខ្មោចបានមកប៉ះពាល់អាហារទាំងនោះហើយវាអាចនឹងធ្វើឱ្យអ្នកបរិភោគទៅមានជំងឺតម្កាត់ ឬឈឺពោះដោយមិនដឹងមូលហេតុ។ ភាពស្អាតបាតក្នុងការទុកដាក់មិនត្រឹមតែការពារវិញ្ញាណអាក្រក់ប៉ុណ្ណោះទេ គឺ ថែមទាំងជួយការពារសត្វល្អិតចង្រៃដែលនាំមេរោគផ្សេងៗមកដាក់លើម្ហូបផងដែរ។ ការធ្វើបែបនេះ គឺជាការគោរពតាមដំបូន្មានដូនតាខ្មែរដែលចង់ឱ្យកូនចៅរស់នៅក្នុងភាពថ្លៃថ្នូរ និងមានសុវត្ថិភាពខ្ពស់ទាំងផ្លូវកាយ និងផ្លូវចិត្ត។ នៅពេលដែលយើងចេះរៀបចំអាហារឱ្យមានសណ្តាប់ធ្នាប់នោះយើងនឹងមានអារម្មណ៍ថា មានសុវត្ថិភាព ឬក៏គ្មានភាពភ័យខ្លាចចំពោះរឿងអរូបិយនានាឡើយ។ ចាស់ទុំតែងតែលើកឡើងថាការគ្របអាហារ គឺជាការបិទច្រកផ្លូវមិនឱ្យពួកប្រេតនរកមកលុកលុយក្នុងផ្ទះសម្បែង ឬក៏មកតាមរំខានដំណេករបស់យើង។ ស្មារតីប្រុងប្រយ័ត្នខ្ពស់បែបនេះ គឺជាមរតកវប្បធម៌អរូបីដែលបង្កប់នូវអត្ថន័យអប់រំដ៏ជ្រាលជ្រៅសម្រាប់កូនខ្មែរគ្រប់រូបយកទៅអនុវត្តតាម។ ចូរចងចាំថាការរក្សាអនាម័យក្នុងផ្ទះ គឺជាខែលការពារដ៏មាំមួនបំផុតមួយ និងជាការនាំមកនូវសុភមង្គលដល់មនុស្សគ្រប់គ្នានៅក្នុងគ្រួសារទាំងមូល។ រាល់សកម្មភាពដែលកូនចៅខិតខំប្រឹងប្រែងធ្វើតាមដំបូន្មានចាស់ទុំនឹងក្លាយជាពន្លឺនៃភាពរីកចម្រើន និងភាពត្រជាក់ត្រជុំជារៀងរហូតមក។ ទង្វើដ៏សាមញ្ញក្នុងការគ្របអាហារមុនពេលសម្រាកនេះ គឺជាការបង្ហាញពីក្តីស្រឡាញ់ចំពោះសមាជិកគ្រួសារ និងការគោរពចំពោះវប្បធម៌ខ្មែរពិតប្រាកដ។ ការយល់ដឹងអំពីឥទ្ធិពលនៃពិភពខាងក្រៅបានធ្វើឱ្យប្រជាជនខ្មែរមានភាពវៃឆ្លាតក្នុងការរស់នៅ និងការការពារខ្លួនពីគ្រោះថ្នាក់ដែលមើលមិនឃើញ។ រាល់ពេលដែលយើងគ្របម្ហូបអាហារបានជិតល្អវាគឺជាការបួងសួងសុំសេចក្តីសុខក្នុងចិត្ត និងជាការបណ្តេញចេញនូវភាពស៊យទាំងឡាយចេញពីគេហដ្ឋាន។ ការខិតខំប្រយុទ្ធប្រឆាំងនឹងមេរោគ និងការជៀសវាងពីពួកអាបធ្មប់ព្រាយបិសាច គឺជាកត្តាសំខាន់ដែលនាំឱ្យជីវិតមានភាពស្រស់បំព្រង។ សកម្មភាពទាំងអស់នេះ គឺជាការបណ្តុះស្មារតីឱ្យក្មេងជំនាន់ក្រោយចេះស្គាល់ពីតម្លៃនៃរបៀបរៀបរយ និងជំនឿដែលផ្តល់ផលប្រយោជន៍ដល់សុខភាព។ ការអនុវត្តតាមក្បួនតម្រាចាស់បុរាណនឹងជួយឱ្យយើងជៀសផុតពីគ្រោះភ័យទាំងឡាយដែលកើតឡើងដោយអចេតនា ឬ កើតឡើងដោយសារការធ្វេសប្រហែស។ ភាពជឿជាក់លើការការពារខ្លួនតាមរយៈការរៀបចំអាហារនេះនឹងនាំមកនូវភាពស្ងប់សុខផ្នែកផ្លូវចិត្ត និង ជាកម្លាំងចិត្តដល់ការងារប្រចាំថ្ងៃរបស់យើង។ ការរក្សាបាននូវភាពស្ងប់ស្ងាត់ និងស្អាតបាតក្នុងពេលយប់ គឺជាសញ្ញានៃផ្ទះដែលមានទេវតាតាមថែរក្សា និងជាផ្ទះដែលមិនមានអ្វីមកបៀតបៀនបាន។ ពាក្យស្លោកខ្មែរតែងតែរំលឹកថាការការពារប្រសើរជាងការព្យាបាលមិនថាជារឿងសុខភាពផ្លូវកាយ ឬក៏ជារឿងដែលទាក់ទងនឹងជំនឿផ្លូវងងឹតឡើយ។ យោងតាមក្បួនហោរាសាស្ត្រ និងជំនឿស្រុកភូមិការទុកអាហារចោលពាសវាលពាសកាល គឺប្រៀបដូចជាការបើកទ្វារឱ្យសត្រូវចូលមកបំផ្លាញសេចក្តីសុខ។ ចូរយើងបន្តថែរក្សាទំនៀមទម្លាប់នៃការគ្របអាហារនេះឱ្យបានខ្ជាប់ខ្ជួនដើម្បីជាការរក្សានូវអត្តសញ្ញាណនៃគ្រួសារខ្មែរដ៏មានសណ្តាប់ធ្នាប់។ សេចក្តីសុខសាន្តរបស់មនុស្សម្នាក់ៗចាប់ផ្តើមចេញពីចំណុចតូចតាចបំផុតនៅក្នុងផ្ទះបាយ និងការចេះគ្រប់គ្រងលើអ្វីដែលខ្លួនមានឱ្យបានល្អ។ ការយល់ដឹងពីផលប៉ះពាល់នៃការទុកម្ហូបឱ្យចំហរនឹងជួយឱ្យកូនចៅខ្មែរគ្រប់រូបរស់នៅក្នុងភាពថ្លៃថ្នូរ និងគ្មានការព្រួយបារម្ភពីបញ្ហាវិញ្ញាណអាក្រក់ឡើយ។ នៅពេលដែលមេឃងងឹតស្លុបគ្រប់យ៉ាងត្រូវតែស្ថិតក្នុងភាពរៀបរយដើម្បីត្រៀមខ្លួនទទួលយកថាមពលវិជ្ជមានថ្មីសម្រាប់ថ្ងៃស្អែកដែលនឹងមកដល់។ ការជឿជាក់លើការណែនាំរបស់ចាស់ទុំ គឺជាទ្រព្យសម្បត្តិមហាសាលដែលជួយតម្រង់ទិសជីវិតយើងឱ្យដើរតាមគន្លងធម៌ និងភាពត្រឹមត្រូវជានិច្ច។ សរុបមកវិញ ការគ្របអាហារនៅពេលយប់ គឺជាកាតព្វកិច្ចដ៏សំខាន់មួយសម្រាប់សមាជិកគ្រួសារគ្រប់រូបដើម្បីរក្សានូវសុវត្ថិភាព និងសេចក្តីសុខ។ ការប្រតិបត្តិតាមជំនឿដែលប្រកបដោយហេតុផលនេះនឹងនាំមកនូវមង្គលដ៏ឧត្តុង្គឧត្តម និងការការពារយើងពីឥទ្ធិពលអាក្រក់ទាំងពួងដែលនៅជុំវិញខ្លួន។ រាល់ការប្រុងប្រយ័ត្នរបស់យើងនាពេលនេះនឹងក្លាយជាគ្រឹះដ៏រឹងមាំសម្រាប់សុខភាព និងភាពសុខដុមរមនារបស់គ្រួសារខ្មែរជារៀងរហូតតទៅ។ ភាពស្រស់បំព្រងនៃជីវិត គឺអាស្រ័យលើការដែលយើងចេះផ្តល់តម្លៃដល់រឿងតូចតាចដែលចាស់បុរាណបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ ការគោរពតាមប្រពៃណីដ៏ល្អបវរនេះនាំមកនូវជោគជ័យ និងសេចក្តីសប្បាយរីករាយដល់មនុស្សគ្រប់រូបដែលបានយកចិត្តទុកដាក់អនុវត្តតាម។ ចូររក្សាស្មារតីអនាម័យ និងជំនឿដ៏វិជ្ជមាននេះឱ្យស្ថិតស្ថេរដើម្បីជាប្រយោជន៍ដល់ខ្លួនឯង ក៏ដូចជាដល់សង្គមជាតិទាំងមូលនាពេលអនាគត។ ការបញ្ចប់ថ្ងៃនីមួយៗដោយភាពស្អាតបាត គឺជាសញ្ញានៃការចាប់ផ្តើមថ្ងៃថ្មីដ៏មានសិរីសួស្តី និងពោពេញទៅដោយក្តីសង្ឃឹមយ៉ាងពិតប្រាកដបំផុត។ ការរៀបចំទុកដាក់សម្ភារៈផ្ទះបាយឱ្យបានស្អាតបាតមុនពេលសម្រាក គឺជាសញ្ញានៃការត្រៀមខ្លួនដើម្បីទទួលយកលាភជ័យនៅថ្ងៃបន្ទាប់។ ការដែលយើងមិនបណ្តោយឱ្យកាកសំណល់អាហារនៅរាយប៉ាយតាមកម្រាលឥដ្ឋ គឺជាការការពារមិនឱ្យមានក្លិនអាក្រក់ទាក់ទាញភ្នែកខ្មោចព្រាយ។ ចាស់ទុំតែងប្រដៅថាការទុកចានឆ្នាំងឱ្យនៅកខ្វក់នាពេលយប់ គឺជាការហៅនូវព្រលឹងអមនុស្សឱ្យចូលមកដែលនាំមកនូវឧបទ្រពចង្រៃ។ ការមានស្មារតីភ្ញាក់រលឹកក្នុងការគ្របម្ហូបឱ្យបានជិតល្អនឹងធ្វើឱ្យបរិយាកាសក្នុងផ្ទះមានភាពកក់ក្តៅ និងមិនមានភាពតានតឹងខាងផ្លូវចិត្ត។ ម្ហូបអាហារដែលមានគម្របត្រឹមត្រូវ គឺប្រៀបដូចជាការមានរបងការពារយ៉ាងមាំមួនមិនឱ្យពពួកអរូបិយមកបៀតបៀនដល់សុខភាពសមាជិកគ្រួសារ។ ការចេះបារម្ភពីសុវត្ថិភាពម្ហូបអាហារ គឺជាគុណសម្បត្តិដ៏ល្អមួយរបស់ស្ត្រីមេផ្ទះខ្មែរដែលតែងតែគិតគូរពីសុខុមាលភាពកូនចៅជានិច្ច។ នៅពេលដែលពន្លឺព្រះអាទិត្យលិចបាត់ទៅពិភពងងឹតចាប់ផ្តើមមានអំណាច ដូច្នេះការគ្របអាហារ គឺជាកិច្ចការពារដ៏ចាំបាច់បំផុត។ រាល់ការណែនាំអំពីការជៀសវាងពីវិញ្ញាណអាក្រក់តាមរយៈការរៀបចំផ្ទះបាយ គឺជាមេរៀនជីវិតដែលមិនអាចខ្វះបានសម្រាប់យុវជនខ្មែរ។ តាមជំនឿខ្មែរប្រសិនបើយើងធ្វើឱ្យផ្ទះបាយមានភាពរញ៉េរញ៉ៃនោះទេវតានឹងមិនសព្វព្រះទ័យមកស្នាក់នៅ ឬជួយថែរក្សាយើងឡើយ។ ការដាស់តឿនឱ្យមានការគ្របម្ហូបអាហារនេះក៏ជាវិធីសាស្រ្តមួយក្នុងការបង្រៀនកូនចៅឱ្យមានភាពហ្មត់ចត់ និងការទទួលខុសត្រូវខ្ពស់។ យើងម្នាក់ៗគួរតែយល់ដឹងថាការរក្សាសណ្តាប់ធ្នាប់ គឺជាការនាំមកនូវជោគជតារាសីដ៏ល្អប្រសើរ និងការជៀសផុតពីជំងឺតម្កាត់ផ្សេងៗ។ តាមរយៈការអនុវត្តតាមក្បួនខ្នាតនេះយើងនឹងឃើញថាជីវិតរស់នៅប្រចាំថ្ងៃមានភាពរលូន និងមិនសូវមានរឿងរ៉ាវរកាំរកូសក្នុងផ្ទះសម្បែង។ ការទុកម្ហូបឱ្យនៅចំហរមាត់ចាន គឺប្រៀបដូចជាការអញ្ជើញពួកវិញ្ញាណដែលអត់ឃ្លានឱ្យចូលមកទទួលទានអាហាររួមជាមួយមនុស្សរស់។ ក្តីសង្ឃឹមនៃការរស់នៅដោយមានសិរីសួស្តី គឺផ្តើមចេញពីការជឿជាក់លើដំបូន្មានចាស់ទុំ និងការចេះការពារខ្លួនពីឥទ្ធិពលអាក្រក់។ ការយល់ឃើញថាការគ្របអាហារជារឿងតូចតាច គឺជាការយល់ច្រឡំមួយ ព្រោះវាគឺជាចំណុចស្នូលនៃសុវត្ថិភាពផ្លូវងងឹតក្នុងគ្រួសារ។ ចូរមានទម្លាប់ពិនិត្យមើលគ្រប់មុខម្ហូបទាំងអស់ឱ្យមានគម្របជិតល្អមុនពេលដែលយើងបិទភ្លើងចូលគេងក្នុងបន្ទប់ឱ្យបានស្ងប់ចិត្ត។ ការដែលយើងមិនបណ្តោយឱ្យមានសំណល់អាហារនៅសេសសល់លើតុ គឺជាការគោរពដល់ម្ចាស់ទឹកម្ចាស់ដីដែលលោកតាមថែរក្សាផ្ទះ។ រាល់ការយកចិត្តទុកដាក់លើសេចក្តីសុខក្នុងផ្ទះបាយនឹងឆ្លុះបញ្ចាំងពីសេចក្តីសុខនៅក្នុងចិត្តរបស់ម្ចាស់ផ្ទះគ្រប់ៗរូបមិនដែលខាន។ ការប្រមូលទុកដាក់ម្ហូបអាហារឱ្យមានរបៀបរៀបរយ គឺជាការបង្ហាញពីភាពឆ្លាតវៃក្នុងការរស់នៅឱ្យស្របតាមទំនៀមទម្លាប់ខ្មែរ។ នៅពេលដែលយើងចេះការពារអាហារពីការយាយីរបស់ពួកអមនុស្សនោះយើងនឹងទទួលបាននូវសេចក្តីសុខសាន្តក្នុងដំណេកជានិច្ច។ រាល់កិច្ចការងារទាំងឡាយដែលទាក់ទងនឹងការរក្សាអនាម័យ និងជំនឿ គឺជាកម្លាំងរុញច្រានឱ្យជីវិតមានភាពរីកចម្រើនទៅមុខ។ ការយល់ដឹងពីគ្រោះថ្នាក់នៃពិភពដែលមើលមិនឃើញជួយឱ្យយើងមានភាពប្រុងប្រយ័ត្នខ្ពស់ និងមិនមានការធ្វេសប្រហែសក្នុងជីវិត។ មរតកនៃដំបូន្មានរបស់ដូនតាខ្មែរនៅតែមានតម្លៃជានិច្ចទោះបីជាសម័យកាលមានការប្រែប្រួលទៅតាមបច្ចេកវិទ្យាយ៉ាងណាក៏ដោយ។ ការជឿជាក់លើការការពារពីវិញ្ញាណអាក្រក់តាមរយៈការគ្របអាហារនេះ គឺជាការរក្សានូវភាពសុខដុមរមនាក្នុងសង្គមគ្រួសារខ្មែរ។ សូមកុំភ្លេចថាការរស់នៅដោយមានរបៀបរៀបរយ គឺជាគន្លឹះសំខាន់មួយក្នុងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់កូនចៅជំនាន់ក្រោយ។ សកម្មភាពដ៏ល្អក្នុងការថែរក្សាម្ហូបអាហារនេះនឹងក្លាយជាខែលការពារដ៏ស័ក្តិសិទ្ធិបំផុតសម្រាប់មនុស្សគ្រប់គ្នានៅក្នុងផ្ទះ។ ភាពជឿជាក់លើផ្លូវធម៌ និងការណែនាំពីបុរាណនឹងនាំមកនូវក្តីសង្ឃឹម និងភាពជឿជាក់លើការរស់នៅដោយមានសុវត្ថិភាពបំផុត។ ការដែលយើងចេះគ្រប់គ្រងលើការទុកដាក់អាហារឱ្យបានល្អ គឺជាសញ្ញានៃមនុស្សដែលមានការយល់ដឹងជ្រៅជ្រះពីតម្លៃនៃជីវិត។ ទម្លាប់ដ៏ល្អនេះនឹងជួយឱ្យយើងជៀសផុតពីការរំខាននៃពពួកអមនុស្ស និងនាំមកនូវសេចក្តីសុខសាន្តក្នុងចិត្តជារៀងរាល់ថ្ងៃ។ ការបញ្ចប់ការងារក្នុងផ្ទះបាយដោយភាពហ្មត់ចត់ គឺជាការគោរពដល់វប្បធម៌ខ្មែរ និងជាការរក្សានូវកិត្តិយសរបស់គ្រួសារនីមួយៗ។ រាល់ការខិតខំប្រឹងប្រែងរបស់យើងក្នុងការការពារផ្ទះសម្បែងនឹងទទួលបានមកវិញនូវភាពត្រជាក់ត្រជុំ និងសេចក្តីសុខជាអង្វែងតទៅ។ ភាពស្រស់បំព្រងនៃជីវិត គឺផ្តើមចេញពីការចេះរៀបចំខ្លួនឱ្យស្របតាមក្បួនខ្នាត និងការមិនប្រមាថដល់អ្វីដែលមើលមិនឃើញ។ ការដែលយើងមានស្មារតីភ្ញាក់រលឹកជានិច្ច គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការទប់ស្កាត់នូវរឿងមិនល្អដែលនឹងកើតមានឡើង។ សូមឱ្យការប្រតិបត្តិតាមជំនឿដ៏មានតម្លៃនេះនាំមកនូវភាពជោគជ័យ និងសុភមង្គលដ៏ពិតប្រាកដដល់គ្រួសារខ្មែរគ្រប់ជំនាន់។ ចូររក្សានូវទំនៀមទម្លាប់ដ៏ប្រពៃនេះឱ្យនៅស្ថិតស្ថេរដើម្បីជាផ្លូវសម្រាប់ក្មេងជំនាន់ក្រោយយកទៅអនុវត្តតាមតទៅមុខ។ សរុបសេចក្តីមក ការរក្សាអនាម័យ និងការគ្របម្ហូបអាហារ គឺជាកត្តាចម្បងដែលនាំមកនូវសេចក្តីសុខក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ ការយល់ដឹងពីតម្លៃនៃដំបូន្មានចាស់ទុំនឹងជួយឱ្យយើងក្លាយជាមនុស្សដែលមានភាពថ្លៃថ្នូរ និងមានការទទួលខុសត្រូវខ្ពស់បំផុត។ ការបញ្ចប់សកម្មភាពក្នុងថ្ងៃនេះដោយការទុកដាក់ម្ហូបអាហារឱ្យមានរបៀប គឺជាការបិទបញ្ចប់ថ្ងៃដ៏មានអត្ថន័យ និងពោពេញដោយសិរីសួស្តី។ រាល់ការប្រុងប្រយ័ត្នរបស់បងប្អូនខ្មែរទាំងអស់ បានក្លាយជាកម្លាំងការពារដ៏វិសេសវិសាលសម្រាប់សុខុមាលភាព និងក្តីសុខជារៀងរហូត។